តាំងពីដើមរៀងមកការរៀបចំដង្វាយសែនដូនតាគឺជាកិច្ចពិធីដ៏សំខាន់បំផុតមួយសម្រាប់គ្រួសារខ្មែរគ្រប់រូបដើម្បីបង្ហាញសេចក្តីកតញ្ញូដ៏ជ្រាលជ្រៅបំផុត។ ការជ្រើសរើសផ្លែឈើដែលមានលក្ខណៈសមស្របតាមជំនឿបុរាណគឺជាសិល្បៈនៃការតុបតែងលម្អផង និង ជាការបួងសួងសុំសេចក្តីសុខសាន្តត្រាណដល់កូនចៅប្រុសស្រី។ ទំនៀមទម្លាប់នៃការប្រើប្រាស់ផ្លែឈើដែលមានរាងមូលត្រូវបានគេជឿជាក់ថាអាចនាំមកនូវលាភសំណាង និង ភាពត្រជាក់ត្រជុំដល់សមាជិកគ្រួសារគ្រប់ជាន់ថ្នាក់ជានិច្ច។ របៀបរៀបចំគ្រឿងសក្ការៈបូជាដោយផ្ដោតលើសោភ័ណភាពនិងអត្ថន័យជ្រាលជ្រៅគឺជាការថែរក្សាកេរដំណែលវប្បធម៌ខ្មែរឱ្យនៅគង់វង្សជារៀងរហូតតទៅមិនឱ្យបាត់បង់ឡើយ។ ការយល់ដឹងអំពីអត្ថន័យនៃផ្លែឈើនីមួយៗជួយឱ្យការគោរពវិញ្ញាណក្ខន្ធដូនតាកាន់តែមានភាពស័ក្តិសិទ្ធិ និង ពោរពេញដោយសិរីសួស្តីវិបុលសុខក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ក្រូចពោធិ៍សាត់ដែលមានពណ៌បៃតងស្រស់និងរាងមូលក្លំតំណាងឱ្យភាពសម្បូរសប្បាយ និង ការរីកចម្រើនដុះដាលនៃទ្រព្យសម្បត្តិមាសប្រាក់ក្នុងផ្ទះសម្បែងគ្រប់ពេលវេលា។ លោកអ្នកអាចជ្រើសរើសផ្លែប៉ោមពណ៌ក្រហមឆ្អៅមកដាក់នៅលើជើងពានដើម្បីជានិមិត្តរូបនៃសន្តិភាព និង សេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រក្នុងចំណោមបងប្អូនសាច់ញាតិ។ ចំណែកការប្រើប្រាស់ផ្លែឈើដែលមានសាច់ផ្អែមនិងក្លិនក្រអូបជួយឱ្យបរិយាកាសនៅក្នុងពិធីសែនព្រេនកាន់តែមានភាពវិសុទ្ធ និង គួរឱ្យគោរពប្រតិបត្តិបំផុតពីសំណាក់កូនចៅ។ ផ្លែមៀនដែលមានរាងមូលតូចៗតម្រៀបជាចង្កោមបង្ហាញពីការរួបរួមសាមគ្គីគ្នាជាធ្លុងមួយនៃសមាជិកគ្រួសារគ្រប់រូបដែលរស់នៅជុំគ្នាដោយភាពសុខសាន្តបំផុត។ ផ្លែម្នាស់ទោះបីមានបន្លាបន្តិចមែនតែរូបរាងជារួមនៃផ្លែឈើប្រភេទនេះត្រូវបានគេចាត់ទុកថាជាប្រភពនៃកែវភ្នែកទិព្វសម្រាប់តាមថែរក្សាការពារសមាជិកគ្រួសារពីសត្រូវ។ ការរៀបចំផ្លែមង្ឃុតដែលមានសម្បុរស្វាយក្រម៉ៅនិងសាច់ខាងក្នុងសស្អាតតំណាងឱ្យភាពស្មោះត្រង់ និង សេចក្តីបរិសុទ្ធនៃចិត្តដែលចង់ឧទ្ទិសកុសលផលបុណ្យជូនដូនតា។ ផ្លែឪឡឹកដែលមានទំហំធំនិងសាច់ពណ៌ក្រហមផ្អែមត្រជាក់គឺជាការបួងសួងសុំឱ្យមានភាពត្រជាក់ត្រជុំដូចទឹកភ្លៀងធ្លាក់ពីលើមេឃមកលើប្រពៃណីរស់នៅឱ្យបានសុខ។ ផ្លែទំពាំងបាយជូរដែលមានរាងមូលតូចៗនិងមានច្រើនក្នុងមួយចង្កោមនាំមកនូវភាពរុងរឿង និង ការកើនឡើងនៃភោគទ្រព្យក្នុងរបររកស៊ីទទួលទានប្រចាំថ្ងៃរបស់ម្ចាស់ផ្ទះ។ ផ្លែស្រកានាគដែលមានរាងមូលទ្រវែងបន្តិចតែមានសណ្ឋានមូលមូលត្រូវបានគេនិយមប្រើដើម្បីនាំមកនូវថាមពលវិជ្ជមាន និង សេចក្តីសុខដុមរមនាដល់ម្ចាស់ផ្ទះគ្រប់ៗគ្នា។ ផ្លែពុទ្រាដែលមានរាងមូលតូចៗនិងមានរសជាតិផ្អែមស្រួយគឺជាសញ្ញានៃភាពរហ័សរហួន និង ភាពជោគជ័យក្នុងកិច្ចការងារទាំងឡាយដែលកូនចៅបានប៉ងប្រាថ្នាទុកមក។ ផ្លែទទឹមដែលមានគ្រាប់ច្រើនណែនតាន់តាប់នៅក្នុងផ្លែមូលមួយគឺជាការបន់ស្រន់សុំឱ្យមានកូនចៅច្រើន និង មានពូជពង្សវង្សត្រកូលថ្កុំថ្កើងរុងរឿងជានិច្ចនិរន្តរ៍។ ការជ្រើសរើសផ្លែឈើដែលមិនមានជ្រុងស្រួចជួយកាត់បន្ថយជម្លោះក្នុងគ្រួសារតាមរយៈជំនឿទៅលើរូបរាងដែលនាំមកនូវភាពស្រុះស្រួល និង ការយោគយល់គ្នាទៅវិញទៅមក។ ផ្លែសេដាដែលមានសាច់ច្រើននិងរាងមូលគឺជាតំណាងឱ្យការមានបាន និង ការរស់នៅដោយគ្មានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នាដែលខំប្រឹង។ ផ្លែទម្លាប់ដែលមានពណ៌ទឹកក្រូចស្រស់ស្អាតនិងរាងមូលសំប៉ែតបន្តិចផ្តល់នូវសោភ័ណភាពប្លែកភ្នែកដល់ថាសគ្រឿងសែនដែលរៀបចំឡើងដោយសេចក្តីសទ្ធាជ្រះថ្លាបំផុត។ ការដាក់តម្រៀបផ្លែឈើឱ្យមានរបៀបរៀបរយតាមលំដាប់លំដោយបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់ចំពោះវិញ្ញាណក្ខន្ធបុព្វបុរសដែលបានចែកឋានទៅកាន់លោកខាងមុខយូរហើយ។ ផ្លែឈើដែលមានរាងមូលតែងតែផ្សារភ្ជាប់ទៅនឹងមណ្ឌលនៃសេចក្តីសុខដែលជួយឱ្យចិត្តគំនិតរបស់មនុស្សមានភាពស្ងប់សុខ និង រីករាយក្នុងជីវិតជាប្រចាំថ្ងៃ។ ការរៀបចំនេះក៏ជាការអប់រំកូនចៅជំនាន់ក្រោយឱ្យចេះរៀបចំកិច្ចការតាមលំដាប់លំដោយ និង មានការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះទំនៀមទម្លាប់ដូនតារបស់យើង។ ផ្លែឈើដែលមានសម្បកភ្លឺរលោងនិងគ្មានស្នាមជាំគឺជាការបង្ហាញពីភាពល្អឥតខ្ចោះនៃដង្វាយដែលយើងចង់ប្រគល់ជូនដូនតាដើម្បីសុំពរជ័យសិរីមង្គលត្រឡប់មកវិញ។ ផ្លែមង្ឃុតនិងផ្លែក្រូចត្រូវបានគេដាក់ជិតគ្នាដើម្បីបង្កើតឱ្យមានតុល្យភាពនៃពណ៌សម្បុរ និង សារធាតុត្រជាក់នៅក្នុងផ្ទះសម្បែងឱ្យមានភាពរលូនល្អតាមក្បួនខ្នាត។ ការជ្រើសរើសផ្លែឈើតាមរដូវកាលដែលមានរាងមូលជួយឱ្យយើងទទួលបានផ្លែឈើដែលស្រស់ល្អ និង មានតម្លៃសមរម្យសម្រាប់ប្រារព្ធពិធីតាមជំនឿបុរាណខ្មែរយើង។ ផ្លែឈើដែលមានរសជាតិផ្អែមគឺជាសញ្ញានៃការរស់នៅដោយមានសុភមង្គល និង សេចក្តីសម្រេចបំណងប្រាថ្នាគ្រប់ប្រការដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បានជានិច្ច។ ការរៀបចំផ្លែឈើជាលេខសេសឬលេខគូទៅតាមតំបន់នីមួយៗគឺសុទ្ធតែមានបំណងប្រាថ្នាចង់បានសេចក្តីសុខ និង សុភមង្គលក្នុងគ្រួសារដូចៗគ្នាទាំងអស់គ្រប់ទីកន្លែង។ ផ្លែក្រូចថ្លុងដែលមានទំហំធំជាងគេក្នុងចំណោមផ្លែឈើឯទៀតត្រូវបានគេដាក់នៅចំកណ្ដាលដើម្បីធ្វើជាបង្គោលនៃសិរីសួស្តី និង ជោគជ័យដ៏អស្ចារ្យសម្រាប់ម្ចាស់ផ្ទះ។ ផ្លែឈើដែលមានរាងមូលជានិមិត្តរូបនៃមេឃនិងផែនដីដែលវិលជុំវិញគ្នាបង្កើតបានជាវដ្តនៃជីវិតដែលមានភាពចុះសម្រុងគ្នា និង គ្មានការទាស់ទែងគ្នាឡើយ។ ការប្រើប្រាស់ផ្លែឈើស្រស់ៗជួយឱ្យការរៀបចំអាសនៈមានសោភ័ណភាពទាក់ទាញ និង បង្កើនភាពជឿជាក់ដល់អ្នកដែលបានចូលរួមក្នុងកិច្ចពិធីសែនព្រេនតាំងពីដើមដល់ចប់។ ផ្លែគូលែនដែលមានសម្បុរក្រហមនិងរាងមូលតូចៗផ្តល់នូវភាពកក់ក្តៅ និង ភាពជោគជ័យក្នុងជីវិតអាពាហ៍ពិពាហ៍របស់កូនចៅឱ្យមានសុភមង្គលជារៀងរហូតតទៅ។ ផ្លែប័រដែលមានរាងមូលទ្រវែងបន្តិចតែមានសាច់ច្រើនត្រូវបានគេយកមកប្រើដើម្បីបង្ហាញពីភាពសម្បូរបែបនៃម្ហូបអាហារដែលមិនខ្វះខាតក្នុងគ្រួសារឡើយគ្រប់អាណត្តិ។ ការតម្រៀបផ្លែឈើឱ្យមានកម្ពស់ខ្ពស់ទាបសមរម្យគឺជាការបង្ហាញពីភាពប៉ិនប្រសប់ក្នុងការរៀបចំ និង ការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចេញពីចិត្តសន្តោសរបស់កូនចៅ។ ផ្លែឈើដែលមានពណ៌លឿងដូចជាផ្លែស្វាយដែលមូលក្លំខ្លះៗគឺជាតំណាងនៃពន្លឺព្រះអាទិត្យ និង ការមានជ័យជម្នះលើគ្រប់ឧបសគ្គដែលមកយាយីក្នុងជីវិតរស់នៅ។ ផ្លែមាក់ប្រាងដែលមានពណ៌លឿងខ្ចីនិងរាងមូលតូចៗជួយឱ្យការតុបតែងមានភាពលេចធ្លោ និង មានភាពស្រស់ស្រាយដល់ភ្នែកអ្នកដែលបានមកទស្សនាពិធីសែនព្រេននេះ។ ការជ្រើសរើសផ្លែឈើដែលមានគុណភាពល្អឥតខ្ចោះជួយឱ្យយើងមានអារម្មណ៍ថាបានធ្វើអ្វីមួយដ៏ល្អបំផុតសម្រាប់អ្នកមានគុណដែលបានចិញ្ចឹមបីបាច់យើងមកតាំងពីតូច។ ផ្លែឈើដែលមានរាងមូលតែងតែនាំមកនូវអារម្មណ៍វិជ្ជមានតាមរយៈការមើលឃើញរូបរាងដែលគ្មានភាពទាស់ទែង ឬ ភាពស្រួចស្រាវដែលនាំឱ្យកើតទុក្ខសោកក្នុងចិត្ត។ ការរៀបចំគ្រឿងសែនដោយក្តីស្រឡាញ់និងសេចក្តីជ្រះថ្លាគឺជាកត្តាសំខាន់បំផុតដែលនាំមកនូវសេចក្តីសុខពិតប្រាកដដល់សមាជិកគ្រួសារគ្រប់ៗរូបជានិច្ចតកូនចៅ។ ផ្លែឈើដែលរៀបចំរួចត្រូវតែមានការសម្អាតឱ្យបានស្អាតល្អដើម្បីធានាបាននូវភាពបរិសុទ្ធ និង ភាពថ្លៃថ្នូរនៃពិធីទាំងមូលដែលកំពុងតែប្រារព្ធធ្វើឡើងតាមទម្លាប់។ ផ្លែឈើដែលមានរាងមូលជួយឱ្យលំហូរនៃថាមពលក្នុងផ្ទះមានភាពរលូន និង មិនមានការរអាក់រអួលក្នុងរឿងការងារឬការសិក្សារបស់កូនចៅឡើយក្នុងឆ្នាំថ្មីនេះ។ ការជួបជុំគ្នារបស់សមាជិកគ្រួសារនៅចំពោះមុខគ្រឿងសែនផ្លែឈើគឺជាចំណងសាមគ្គីភាព និង ភាពកក់ក្តៅដែលមិនអាចយកប្រាក់កាសមកទិញបានឡើយពីទីផ្សារ។ ផ្លែឈើដែលមានក្លិនក្រអូបសាយភាយពេញផ្ទះជួយឱ្យស្មារតីរបស់មនុស្សគ្រប់គ្នាមានភាពស្រស់ស្រាយ និង ពោរពេញដោយក្តីសង្ឃឹមថ្មីៗក្នុងជីវិតតស៊ូប្រចាំថ្ងៃ។ ការយល់ដឹងពីក្បួនខ្នាតនៃការរៀបចំផ្លែឈើគឺជាចំណេះដឹងដ៏មានតម្លៃដែលត្រូវតែផ្ទេរទៅឱ្យកូនចៅជំនាន់ក្រោយឱ្យបានយល់ដឹងច្បាស់លាស់បំផុតកុំឱ្យភ្លេច។ បុព្វបុរសខ្មែរតែងតែមានល្បិចកលក្នុងការអប់រំកូនចៅតាមរយៈសកម្មភាពសាមញ្ញបំផុតដូចជាការរៀបចំដង្វាយជាដើមដើម្បីបណ្ដុះស្មារតីស្រឡាញ់វប្បធម៌ខ្មែរ។ ផ្លែសាវម៉ាវទោះបីមានសសៃវែងៗចេញមកក្រៅមែនតែរូបរាងមូលរបស់វាគឺផ្តល់នូវភាពទាក់ទាញ និង ភាពប្លែកភ្នែកដល់ថាសគ្រឿងសែនដែលយើងបានរៀបចំឡើង។ ការជ្រើសរើសផ្លែឈើដែលមានរសជាតិឆ្ងាញ់ពិសាគឺជាការផ្ដល់នូវភាពរីករាយដល់សមាជិកគ្រួសារបន្ទាប់ពីកិច្ចពិធីសែនព្រេនត្រូវបានបញ្ចប់ទៅដោយជោគជ័យ។ ផ្លែឈើដែលមានសម្បកក្រាស់និងរាងមូលដូចជាផ្លែដូងក៏អាចយកមកប្រើប្រាស់បានដែរដើម្បីតំណាងឱ្យភាពរឹងមាំ និង ការតស៊ូក្នុងជីវិតដែលជួបការលំបាក។ ការប្រើប្រាស់ផ្លែឈើដែលមានពណ៌ចម្រុះតែមានរូបរាងមូលដូចគ្នាគឺជាសិល្បៈនៃការច្នៃប្រឌិតដែលធ្វើឱ្យអាសនៈសក្ការៈបូជាមើលទៅមានជីវិតជីវ៉ាបំផុត។ ផ្លែឈើដែលមានរាងមូលដូចជាផ្លែទុរេនទោះបីមានបន្លាមែនតែមនុស្សខ្លះនៅតែនិយមប្រើព្រោះវាគឺជាស្ដេចផ្លែឈើដែលនាំមកនូវភាពអស្ចារ្យដល់ពិធីសែន។ ការរៀបចំគ្រឿងដង្វាយដោយមានការចូលរួមពីក្មេងៗក្នុងផ្ទះជួយឱ្យពួកគេបានរៀនសូត្រពីតម្លៃនៃដឹងគុណ និង ការគោរពវប្បធម៌ជាតិឱ្យបានខ្ជាប់ខ្ជួនបំផុត។ ផ្លែឈើដែលមានរាងមូលតែងតែនាំមកនូវភាពរលូនក្នុងទំនាក់ទំនងរវាងប្ដីប្រពន្ធ និង កូនចៅដែលរស់នៅក្រោមដំបូលផ្ទះជាមួយគ្នាដោយភាពសុខដុម។ ការជ្រើសរើសផ្លែឈើដែលស្រស់ល្អមិនត្រឹមតែសម្រាប់សែនដូនតាប៉ុណ្ណោះទេគឺថែមទាំងជួយដល់សុខភាពកូនចៅដែលទទួលទានផ្លែឈើទាំងនោះវិញផងដែរ។ ផ្លែឈើដែលមានរាងមូលជួយឱ្យចិត្តគំនិតរបស់មនុស្សម្នាក់ៗមានភាពទន់ភ្លន់ និង មិនឆេវឆាវដែលនាំឱ្យកើតមានជម្លោះផ្សេងៗនៅក្នុងផ្ទះសម្បែងឡើយ។ ការរៀបចំដង្វាយដោយប្រើផ្លែឈើរាងមូលគឺជាការបួងសួងសុំឱ្យការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែភាពរលូន និង ជៀសផុតពីគ្រោះថ្នាក់ចង្រៃទាំងពួងក្នុងជីវិត។ ផ្លែឈើដែលមានពណ៌សស្រស់ស្អាតដូចជាផ្លែឈើរាងមូលខ្លះៗផ្តល់នូវអារម្មណ៍ត្រជាក់ចិត្ត និង ភាពស្ងប់សុខដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅ។ ការប្រើប្រាស់ថាសមាសឬប្រាក់ដែលមានក្បាច់ផ្កាភ្ញីជួយលើកសម្រស់ផ្លែឈើរាងមូលឱ្យកាន់តែមានតម្លៃ និង ភាពថ្លៃថ្នូរក្នុងភ្នែកអ្នកជិតខាងដែលបានឃើញ។ ផ្លែឈើដែលមានរាងមូលតែងតែតំណាងឱ្យការវិលត្រឡប់នៃលាភសំណាងដែលបាត់បង់ទៅឱ្យត្រឡប់មកជួបជុំសមាជិកគ្រួសារវិញដោយភាពអស្ចារ្យបំផុត។ ការរៀបចំផ្លែឈើដោយមានការតុបតែងស្លឹកជ័យឬផ្កាស្រស់បន្ថែមគឺជាការបង្កើនសិរីសួស្តីដល់ពិធីសែនព្រេនឱ្យកាន់តែមានភាពស័ក្តិសិទ្ធិទ្វេដង។ ផ្លែឈើដែលមានរាងមូលដូចជាផ្លែចេកណាំវ៉ាដែលគេតម្រៀបឱ្យមូលជុំវិញពានក៏អាចចាត់ទុកថាជាការច្នៃប្រឌិតដ៏ល្អសម្រាប់ដង្វាយសែនដូនតាផងដែរ។ ការជ្រើសរើសផ្លែឈើដែលគ្មានស្នាមរលួយគឺជាការបង្ហាញពីភាពស្មោះត្រង់ និង ការមិនលាក់លៀមក្នុងចិត្តចំពោះមុខវិញ្ញាណក្ខន្ធបុព្វបុរសដែលយើងគោរព។ ផ្លែឈើដែលមានរាងមូលជួយឱ្យការរស់នៅប្រចាំថ្ងៃមានភាពពេញលេញ និង មិនខ្វះខាតលើការហូបចុកឬការប្រើប្រាស់ផ្សេងៗដែលចាំបាច់សម្រាប់ជីវិត។ ការរៀបចំគ្រឿងសក្ការៈបូជាដោយប្រើផ្លែឈើរាងមូលគឺជាជំនឿដែលត្រូវបានដក់ជាប់ក្នុងចិត្តខ្មែរគ្រប់រូបតាំងពីបុរាណកាលមករហូតដល់បច្ចុប្បន្ននេះ។ ផ្លែឈើដែលមានរាងមូលជួយឱ្យអារម្មណ៍របស់មនុស្សដែលកំពុងជួបទុក្ខសោកមានភាពធូរស្រាល និង ទទួលបានកម្លាំងចិត្តថ្មីដើម្បីបន្តដំណើរជីវិតតទៅទៀត។ ការប្រើប្រាស់ផ្លែឈើដែលមានរសជាតិចម្រុះពីផ្អែមដល់ជូរអែមគឺជាការឆ្លុះបញ្ចាំងពីរសជាតិនៃជីវិតដែលត្រូវជួបទាំងសេចក្តីសុខ និង សេចក្តីទុក្ខជារឿងធម្មតា។ ផ្លែឈើដែលមានរាងមូលដូចជាផ្លែម្នាស់ក៏ត្រូវបានគេជឿថាអាចជួយបោសសម្អាតរឿងមិនល្អចេញពីផ្ទះតាមរយៈភ្នែកដែលនៅជុំវិញផ្លែឈើប្រភេទនោះជានិច្ច។ ការរៀបចំផ្លែឈើឱ្យមានភាពស្រស់ស្អាតគឺជាការដាស់តឿនឱ្យយើងចេះឱ្យតម្លៃលើសោភ័ណភាព និង ភាពស្អាតបាតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់កូនចៅ។ ផ្លែឈើដែលមានរាងមូលជួយឱ្យលំហូរប្រាក់កាសក្នុងគ្រួសារមិនមានការបាត់បង់ដោយគ្មានមូលហេតុ និង ជួយឱ្យការសន្សំទ្រព្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ការជ្រើសរើសផ្លែឈើដែលមានរាងមូលដូចជាផ្លែត្នោតខ្ចីក៏អាចយកមកប្រើប្រាស់បានដែរក្នុងពិធីសែនព្រេនខ្លះដើម្បីតំណាងឱ្យអត្តសញ្ញាណជាតិខ្មែរយើង។ ផ្លែឈើដែលមានរាងមូលជួយឱ្យកេរ្តិ៍ឈ្មោះរបស់វង្សត្រកូលកាន់តែមានភាពល្បីល្បាញ និង ត្រូវបានគេគោរពស្រឡាញ់គ្រប់ទិសទីដែលបានទៅដល់ក្នុងលោក។ ការរៀបចំដង្វាយដោយមានការអុជធូបនិងទៀនបំភ្លឺគឺជាការហៅវិញ្ញាណក្ខន្ធដូនតាឱ្យមកទទួលយកគ្រឿងសក្ការៈបូជាដែលកូនចៅបានរៀបចំទុកជូន។ ផ្លែឈើដែលមានរាងមូលជួយឱ្យការសម្រេចចិត្តក្នុងរឿងសំខាន់ៗមានភាពត្រឹមត្រូវ និង មិនមានការស្ដាយក្រោយចំពោះទង្វើដែលបានធ្វើរួចមកហើយឡើយ។ ការប្រើប្រាស់ផ្លែឈើដែលមានរាងមូលគឺជាការបង្កើនសិរីមង្គលដល់ផ្ទះសម្បែងឱ្យមានភាពរុងរឿង និង ជួបតែអ្នកស្រឡាញ់រាប់អានច្រើនលើសលប់ជានិច្ច។ ផ្លែឈើដែលមានរាងមូលជួយឱ្យសមាជិកគ្រួសារមានសុខភាពល្អ និង ជៀសផុតពីជំងឺដង្កាត់ទាំងឡាយដែលមកបៀតបៀនរាងកាយឱ្យចុះខ្សោយឬឈឺថ្កាត់។ ការរៀបចំដង្វាយដោយមានចិត្តជ្រះថ្លាគឺជាការកសាងកុសលផលបុណ្យដ៏ធំធេងដែលនឹងតាមថែរក្សាម្ចាស់ផ្ទះគ្រប់ពេលវេលាទាំងយប់ទាំងថ្ងៃមិនដាច់។ ផ្លែឈើដែលមានរាងមូលជួយឱ្យការសិក្សារបស់កូនចៅមានភាពវៃឆ្លាត និង អាចទទួលបានលទ្ធផលល្អក្នុងគ្រប់ការប្រឡងដែលបានចូលរួមប្រកួតប្រជែង។ ការប្រើប្រាស់ផ្លែឈើដែលមានរាងមូលដូចជាផ្លែសិរិកាកែវជួយឱ្យការនិយាយស្ដីមានភាពផ្អែមល្ហែម និង ត្រូវបានគេជឿទុកចិត្តក្នុងកិច្ចការងារផ្សេងៗជានិច្ច។ ផ្លែឈើដែលមានរាងមូលជួយឱ្យការប្រកបរបរកសិកម្មទទួលបានទិន្នផលខ្ពស់ និង មានទីផ្សារល្អសម្រាប់លក់ចេញដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ ការរៀបចំគ្រឿងសែនដោយមានការដាក់តម្រៀបផ្លែឈើឱ្យមានតុល្យភាពឆ្វេងស្ដាំគឺជាការបង្ហាញពីភាពយុត្តិធម៌ និង ភាពស្មើគ្នានៃសមាជិកក្នុងផ្ទះ។ ផ្លែឈើដែលមានរាងមូលជួយឱ្យលាភសំណាងដែលនៅឆ្ងាយឱ្យមកជិត និង ជួយឱ្យរឿងដែលពិបាកក្លាយជាស្រួលដោយអំណាចនៃគ្រឿងសក្ការៈបូជា។ ការប្រើប្រាស់ផ្លែឈើដែលមានរាងមូលគឺជាការលើកកម្ពស់ដួងព្រលឹងជាតិ និង ការថែរក្សាប្រពៃណីខ្មែរឱ្យមានភាពរស់រវើកក្នុងចំណោមយុវជនជំនាន់ក្រោយ។ ផ្លែឈើដែលមានរាងមូលជួយឱ្យការរស់នៅមានភាពសុខដុមរមនា និង មិនមានការប្រកួតប្រជែងគ្នាដោយភាពច្រណែនឈ្នានីសដែលនាំឱ្យខូចសេចក្តីសុខ។ ការរៀបចំដង្វាយដោយប្រើផ្លែឈើរាងមូលគឺជាការបង្ហាញពីសេចក្តីសង្ឃឹម និង ជំនឿជាក់លើអនាគតដែលនឹងមានភាពភ្លឺស្វាងសម្រាប់គ្រួសារខ្មែរគ្រប់រូប។ ផ្លែឈើដែលមានរាងមូលជួយឱ្យទំនាក់ទំនងរវាងអ្នកជិតខាងមានភាពល្អប្រសើរ និង មានការចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមកដោយចិត្តស្មោះស្ម័គ្របំផុត។ ការប្រើប្រាស់ផ្លែឈើដែលមានរាងមូលគឺជាការបួងសួងសុំឱ្យវិញ្ញាណក្ខន្ធដូនតាជួយតាមថែរក្សាកូនចៅឱ្យជួបតែសេចក្តីសុខសាន្តគ្រប់វិនាទីនៃជីវិត។ សរុបមកវិញការរៀបចំតែផ្លែឈើរាងមូលគឺជាកិច្ចការដែលនាំមកនូវភាពសុខដុមរមនាយ៉ាងពិតប្រាកដសម្រាប់គ្រួសារខ្មែរគ្រប់រូបដែលប្រកាន់ខ្ជាប់សីលធម៌ល្អ។ របៀបគោរពតាមជំនឿបុរាណតាមរយៈការរៀបចំគ្រឿងដង្វាយដោយសម្រិតសម្រាំងគឺជាការកសាងនូវគ្រឹះនៃសេចក្តីសុខដែលរឹងមាំបំផុតសម្រាប់កូនចៅតទៅមុខ។ សូមឱ្យការរៀបចំគ្រឿងសក្ការៈបូជានេះនាំមកនូវសិរីសួស្តីជ័យមង្គល និង សេចក្តីសុខសាន្តត្រាណដល់អស់លោកអ្នកគ្រប់ពេលវេលាជារៀងរហូតតទៅមិនខាន។ ការរក្សានូវទំនៀមទម្លាប់ដ៏ល្អប្រពៃនេះនឹងក្លាយជាពន្លឺបំភ្លឺផ្លូវដល់ជីវិតឱ្យជួបតែរឿងរ៉ាវល្អៗ និង ជៀសផុតពីទុក្ខសោកទាំងពួងដោយអំណាចនៃកតញ្ញូធម៌។ សេចក្តីសុខដែលកើតចេញពីការគោរពដឹងគុណចំពោះដូនតាតាមរយៈការរៀបចំផ្លែឈើរាងមូលគឺជាសុភមង្គលដ៏ឧត្តុង្គឧត្តមបំផុតក្នុងជីវិតរស់នៅជារៀងរាល់ថ្ងៃនេះ។ ការថែរក្សាប្រពៃណីដ៏ល្អផូរផង់នេះគឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់រូបដើម្បីធានាថាអត្តសញ្ញាណជាតិរបស់យើងនៅតែបន្តរុងរឿងរហូតដល់កូនចៅជំនាន់ក្រោយ។